សុជីវធម៌ក្នុងការគោរពមិត្តភក្តិ និងចាស់ទុំបង្ហាញពីការផ្ដល់តម្លៃឱ្យគ្នាទៅវិញទៅមក។ ការគោរពនេះជាវប្បធម៌៌ខ្មែរ ដែលបន្សល់ទុកតាំងពីបុរាណកាលមក។ វាក៏បង្ហាញឲ្យឃើញនូវ កម្រិតនៃចំណេះដឹងខាងផ្នែកវប្បធម៌ អត្តចរិត និងការអប់រំក្នុងសង្គមខ្មែរផងដែរ។ បើយើងប្រៀបធៀបគ្នារវាងការគោរពចំពោះមនុស្សចាស់ នឹង មិត្តភក្តិគឺវាមានភាពខុសគ្នាខ្លះៗ ដោយការគោរពចំពោះមិត្តភក្តិវាមានភាពសាមញ្ញជាង។ ឥឡូវនេះ យើងមកដឹងអំពីរបៀបក្នុងការគោរពចំពោះមនុស្សចាស់ទាំងអស់គ្នា។ ការគោរពចំពោះមនុស្សចាស់ ជាពិសេសឪពុកម្ដាយ ជីដូនជីតា ឬអ្នកដែលមានវ័យចំណាស់ជាងយើង គឺត្រូវបានចាក់ឫសយ៉ាងជ្រៅទៅក្នុងវប្បធម៌ខ្មែរ។ វាជាការបង្ហាញនូវការគោរព និងការដឹងគុណចំពោះបទពិសោធន៍ជីវិតរបស់ពួកគាត់។ ការគោរពចំពោះមនុស្សចាស់គឺផ្អែកលើអាយុ និងតួនាទីរបស់ពួកគាត់ក្នុងសង្គម។ ការគោរពនេះបង្ហាញថា យើងទទួលស្គាល់ថាពួកគាត់មានបទពិសោធន៍ច្រើនជាង មានប្រាជ្ញាឈ្លាសវៃជាង ហើយបានលះបង់ច្រើនដើម្បីយើង។ យើងមកក្រឡេកមើលពីទម្រង់នៃការប្រាស្រ័យទាក់ទងវិញម្ដង។ នៅក្នុងប្រទេសកម្ពុជា ការសួរសុខទុក្ខចាស់ទុំតែងតែមានការចូលរួមចំណែកពីការប្រើប្រាស់ពាក្យពេចន៍ ក៏ដូចជាកាយវិការផងដែរ។ ចំពោះការប្រើប្រាស់ពាក្យពេចន៍ដែលបង្ហាញការគោរពចំពោះមនុស្សចាស់ យើងត្រូវប្រើពាក្យសម្ដីគួរសម និងសមរម្យ មិនប្រើពាក្យទ្រគោះបោះបោក ឬពាក្យផ្អែមល្ហែមហួសហេតុពេកនោះទេ។ គេអាចប្រើពាក្យជំនួសខ្លួនឯងថា "ខ្ញុំ" ឬ "កូន" ពេលនិយាយជាមួយមនុស្សចាស់។ យើងក៏អាចប្រើពាក្យសម្ដីសមរម្យ និង សុភាពរាបសារជាច្រើន ដូចជា ហៅពួកគាត់ថា ពូ មីង លោកតា លោកយាយ ទោះបីជាមិនមែនជាសាច់ញាតិជិតស្និទ្ធក៏ដោយ។ ពាក្យ "ជំរាបសួរ" ត្រូវបានប្រើសម្រាប់ស្វាគមន៍ ឬពេលនិយាយជាមួយចាស់ទុំ។ ម៉្យាងទៀត ពាក្យមួយទៀតដែលគេឧស្សាហ៍ឮបន្ទាប់ពីពាក្យ ជំរាបសួរ គឺ "សុខសប្បាយទេ" ព្រោះវាជាការសួរសុខទុក្ខ និងបង្ហាញពីការយកចិត្តទុកដាក់។ ការប្រើកាយវិការឱនលំទោន និងការសំពះដោយផ្ចិតផ្ចង់គឺជាការបង្ហាញការគោរពដ៏ថ្លៃថ្លាបំផុត។ ពេលសំពះជម្រាបសួរចាស់ទុំ យើងត្រូវលើកដៃឡើងលើដល់ត្រឹមច្រមុះ។ ការស្ដាប់ក៏ជាការគោរពដែរ គឺយើងត្រូវស្ដាប់ដោយយកចិត្តទុកដាក់នៅពេលពួកគាត់និយាយ ហើយមិនត្រូវកាត់សម្ដី ឬប្រកែកឡើយ។ យើងត្រូវស្ដាប់ដំបូន្មានរបស់ពួកគាត់ដោយយកចិត្តទុកដាក់ ព្រមទាំងធ្វើតាមការណែនាំ ហើយជួនកាលត្រូវឲ្យតម្លៃ ឬ គោរពតាមបំណងប្រាថ្នារបស់ពួកគាត់ ជាពិសេសនៅក្នុងបរិបទប្រពៃណីផងដែរ។ យើងក៏អាចគោរពពួកគាត់ដោយផ្ដល់ការថែទាំ បង្ហាញការយកចិត្តទុកដាក់ និងជួយការងារពួកគាត់ដែរ។ វាអាចជាការផ្ដល់អាហារ ឬ ភេសជ្ជៈ ដើម្បីជួយសម្រួលដល់ការរស់នៅរបស់ពួកគាត់។ វាត្រូវបានគេរាប់ថាជាកាតព្វកិច្ចរបស់ពលរដ្ឋក្នុងសង្គម និងជាទង្វើប្រកបដោយសីលធម៌មួយ។ អ្វីមួយសំខាន់ដែលយើងត្រូវដឹងគឺ ការមិនគោរពមនុស្សចាស់នឹងត្រូវទទួលរងការរិះគន់។